ត្រឡាចមិនមែនត្រឹមតែជាបន្លែដែលអាចយកមកធ្វើម្ហូបបានច្រើនមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើជាប្រភេទបង្អែមបានផងដែរ។ ជាក់់ស្តែងមានដូចជាដំណាប់ត្រឡាច។ ក្នុងនោះមានគ្រឿងផ្សំដូចជា ទឹករំចេក ត្រឡាចទុំ ៤០០ក្រាម អំបិលមួយចឹប ស្ករស ៦៥០ក្រាម កំបោរសកន្លះស្លាព្រាបាយ។ ដោយឡែកវិធីធ្វើវិញនោះគឺ ដំបូង អ្នកគួរតែចិតសំបកត្រឡាច និងឆ្កៀលគ្រាប់ឱ្យអស់ជាមុនសិន។ បន្ទាប់ពីចិតសំបករួច អ្នកគួរតែហាន់វាជាបន្ទះៗ តាមរូបរាងដែលអ្នកចង់បាន។ បន្ទាប់ពីហាន់ជាបន្ទះៗរួច អ្នកគួរតែត្រាំវាក្នុងទឹក ដែលមានបន្ថែមកំបោរស រយៈពេលមួយយប់។ ជាបន្តមកទៀតអ្នកត្រូវលាងសម្អាតវា ឱ្យបានស្អាត ពី ២ ទៅ ៣ ដង ហើយទុកមួយអន្លើឱ្យស្រក់ទឹក។ យើងត្រូវដាក់ដាំទឹកឱ្យលិចត្រឡាច ដោយបន្ថែមស្ករស ៤០០ ក្រាម ចូលទៅក្នុងនោះ កូរឱ្យរលាយ ចាំឱ្យវាពុះ បន្ទាប់មកចាក់ត្រឡាចចូល ហើយស្ងោរប្រហែល ៣ ទៅ ៥ នាទីឱ្យត្រឡាចមានជាតិផ្អែម។ បន្ទាប់ពីស្ងោររួច ត្រូវចាក់ត្រឡាចនោះចូលទៅក្នុងចានមួយ រួចបន្ថែមស្ករ ២៥០ ក្រាម និងអំបិលមួយចឹបចូល រួចយកថង់ប្លាស្ទិចមកគ្របពីលើ ហើយរង់ចាំ ៥ ទៅ ១០ នាទី។ ក្រោយពីរង់ចាំរយៈពេល ៥ ទៅ ១០ នាទីរួចមក ពេលឃើញថាស្ករដែលបានទុកនោះគឺរលាយទៅជាទឹក សិមដាក់ទឹករំចេកកន្លះស្លាបព្រាកាហ្វេ។ ក្រោយពីវារលាយ ត្រូវយកវាមកចាក់ក្នុងខ្ទះដែលក្តៅ ដាក់ឆាច្របល់រហូតដល់ស្ងួត អ្នកនឹងឃើញថាត្រឡាចស្អិតជាប់គ្នាល្អជាមួយស្ករ។ ជម្រើសមួយទៀត អ្នកអាចដាក់ស្ករចូលក្នុងខ្ទះ បន្ថែមទឹកមួយកូនកែវតូច ដាក់រំងាស់រហូតពុះរាងស្អិត ចាក់ត្រឡាចចូលកូររហូតដល់ស្ករស្ងួតដូចគ្នា គឺមិនចាំបាច់ដាក់ស្ករ ចូលក្នុងចានត្រឡាចទុកឱ្យរលាយជាមុននោះទេ បន្ទាប់មកទៀតគ្រាន់តែទុកវាឱ្យត្រជាក់ ហើយអាចដាក់កែវរក្សាទុកបាន។